នៅក្នុងសង្គមខ្មែរយើងតាំងពីបុរាណកាលមក ការទទួលស្វាគមន៍មានច្រើនរបៀបណាស់ទៅតាម វ័យ និងឋានៈ។ ហើយការបង្ហាញការស្វាគមន៍ដោយប្រើកាយវិការ មានដូចជា ការសំពះ ការងក់ក្បាល ការប្រើប្រាស់ក្រសែភ្នែក ការញញឹម ការឱនលំទោន ការឱប និងការចាប់ដៃ។ ចំពោះការសំពះ គឺជាកាយវិការមួយដែលប្រជាជនខ្មែរទម្លាប់ប្រើប្រាស់ទៅកាន់អ្នកដែលមានវ័យចំណាស់ជាង ឪពុកម្ដាយ និងព្រះសង្ឃ។ ក្នុងការសំពះនេះដែរ ខ្មែរយើងមានរបៀបសំពះចំនួនប្រាំបែបខុសគ្នា ដែលត្រូវបានប្រើទៅតាមវ័យ ឬឋានៈ។ ការសំពះ គឺបែងចែកទៅតាមកម្ពស់នៃការលើកដៃ រួមមាន ការសំពះត្រឹមដើមទ្រូង ត្រឹមមាត់ ត្រឹមចុងច្រមុះ ត្រឹមចិញ្ចើម និងត្រឹមថ្ងាស។ ការសំពះដោយលើកដៃត្រឹមដើមទ្រូង គឺសម្រាប់សំពះអ្នកដែលមានវ័យ ឋានៈ ស្មើគ្នា ឬមិត្តភក្តិ។ ការសំពះដោយលើកដៃត្រឹមមាត់ គឺសម្រាប់សំពះអ្នកដែលមានវ័យចំណាស់ជាង ឋានៈធំជាង ឬជាចៅហ្វាយនាយ។ ការសំពះដោយលើកដៃត្រឹមចុងច្រមុះ គឺសម្រាប់សំពះមាតាបិតា ជីដូន ជីតា និងគ្រូបាអាចារ្យ។ ការសំពះដោយលើកដៃត្រឹមចិញ្ចើម គឺសម្រាប់សំពះព្រះសង្ឃ ព្រះមហាក្សត្រ ឬវត្ថុស័ក្តិសិទ្ធិ។ ការសំពះដោយលើកដៃត្រឹមថ្ងាស គឺសម្រាប់សំពះទេវតា ព្រះឥន្ទ ព្រះព្រហ្ម ឬបួងសួង។ ចំពោះកាយវិការងក់ក្បាលវិញ យើងអាចប្រើវាជំនួសការសំពះបាន នៅពេលជួបមិត្តភក្តិ ឬអ្នកស្គាល់គ្នាជិតស្និទ្ធ។ ការប្រើក្រសែភ្នែកមើល រួមជាមួយនឹងស្នាមញញឹម ក៏ជាការស្វាគមន៍មួយដែរ ព្រោះវាបង្ហាញពីភាពរាក់ទាក់ និងការគោរព។ ជាទូទៅ កាយវិការបែបនេះគេប្រើវាជាមួយនឹងអ្នកដែលមានវ័យប្រហាក់ប្រហែលគ្នា អ្នកស្គាល់គ្នា ឬសូម្បីតែអ្នកមិនទាន់ស្គាល់គ្នាជាដើម។ សម្រាប់ចាស់ទុំវិញ នៅពេលយើងដើរកាត់ យើងត្រូវតែឱនលំទោនដើម្បីជាការគោរព។ ចំពោះការនិយាយស្ដីជាមួយចាស់ទុំត្រូវប្រើពាក្យសម្ដី និងសំឡេងសមរម្យ ព្រមទាំងការគោរពផងដែរ ដើម្បីកុំឲ្យមានការខុសឆ្គង។ បន្ថែមពីលើនេះទៀត ការឱបក៏គេចាត់ទុកថាជាកាយវិការស្វាគមន៍មួយដែរ។ ភាគច្រើន ការឱប គេប្រើវាជាមួយមនុស្សដែលជិតស្និទ្ធ ដូចជាគ្រួសារ និងមិត្តភក្តិជាដើម។ ប៉ុន្តែកាយវិការបែបនេះ នៅក្នុងសង្គមខ្មែរគេមិនសូវប្រើជាមួយមនុស្សដែរមានភេទផ្ទុយគ្នាទេ។ ចំណែកឯការចាប់ដៃវិញ ជាទូទៅគេប្រើវាដើម្បីរាក់ទាក់ក្នុងការងារ អាជីវកម្ម និងការព្រមព្រៀងគ្នាផ្សេងៗ។ លើសពីនេះទៅទៀត ការចាប់ដៃបែបនេះបង្ហាញពីជំនឿចិត្ត ឥរិយាបថរាក់ទាក់ និងភាពស្មើគ្នាទៅវិញទៅមកក្នុងទំនាក់ទំនង។ សរុបមកការទទួលការស្វាគមន៍ដោយប្រើកាយវិការមានច្រើនបែប ច្រើនយ៉ាងណាស់។ ហេតុនេះហើយ យើងត្រូវប្រើវាឲ្យត្រូវតាមស្ថានភាព តាមវ័យ និងតាមឋានៈ។ ប្រសិនបើយើងប្រើមិនត្រូវតាមស្ថានភាពជាក់ស្តែង នោះអាចទៅជាកាយវិការមិនសមរម្យវិញ ។